ការប្រកបរបរធ្វើអាហារសម្រន់ ជាពិសេសបង្អែម ឬនំប្រពៃណីខ្មែរ គឺជាមុខរបរមួយដែលមានសក្ដានុពលខ្ពស់។ វាមិនត្រឹមតែផ្ដល់ចំណូលដល់អ្នកធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយថែរក្សា និងផ្សព្វផ្សាយនូវកេរដំណែលវប្បធម៌ម្ហូបអាហាររបស់ខ្មែរផងដែរ។ ក្នុងចំណោមបង្អែម និងនំប្រពៃណីខ្មែរជាច្រើន នំអន្សម គឺជាប្រភេទនំមួយដែលលេចធ្លោ និងមានប្រជាប្រិយភាពបំផុត។ ភាពទាក់ទាញនៃបង្អែម និងនំប្រពៃណីខ្មែរ៖បង្អែម និងនំប្រពៃណីខ្មែរមានភាពទាក់ទាញដោយសារតែក្លិន និងរសជាតិ។ ជាទូទៅ នំខ្មែរមានរសជាតិផ្អែមល្មម ខ្លះមានជាតិប្រៃបន្តិច ខ្លះទៀតមានក្លិនឈ្ងុយពីគ្រឿងផ្សំធម្មជាតិដូចជាស្លឹកតើយ ដូង ខ្ទិះដូង។ល។ ម្យ៉ាងវិញទៀត នំខ្លះមានរូបរាងប្លែកៗគួរឲ្យចង់ញ៉ាំ ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរ។ នំប្រពៃណីខ្មែរជាច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងពិធីបុណ្យប្រពៃណីផ្សេងៗ ហើយក្រៅពីការបរិភោគ នំទាំងនេះក៏ធ្វើឲ្យមនុស្សនឹកឃើញដល់អនុស្សាវរីយ៍ និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរផងដែរ។ ចំពោះ នំប្រពៃណីភាគច្រើនត្រូវបានធ្វើឡើងពីគ្រឿងផ្សំធម្មជាតិ និងស្រស់ៗ ដែលធ្វើឲ្យអ្នកបរិភោគមានទំនុកចិត្តលើគុណភាព។ វាជានិមិត្តរូបនៃនំប្រពៃណីខ្មែរ ហើយក៏ជាប្រភេទនំដ៏ល្បីល្បាញ ដែលគេនិយមធ្វើ និងបរិភោគជាពិសេសក្នុងឱកាសពិធីបុណ្យធំៗ ដូចជា បុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំខ្មែរ។ នំអន្សមមានពីរប្រភេទសំខាន់ៗគឺ នំអន្សមចេក និង នំអន្សមជ្រូក។ មុននឹងឈានដល់ដំណើរការវេចនំ គេត្រូវរៀបចំគ្រឿងទេស និងសម្ភារមួយចំនួនទុកជាមុនសិន ដើម្បីងាយស្រួលនៅពេលវេច។ ដំបូង គេត្រូវកាត់ស្លឹកចេកពីដើម បន្ទាប់មកហាលថ្ងៃឱ្យស្រពាប់បន្តិច ទើបអាចយកមកចៀរស្លឹកចេញពីធាង និងហែកវាជាបំណែកៗ ល្មមតាមទំហំដែលត្រូវការ ហើយជូតសម្អាត ទុកមួយអន្លើ។ បន្ទាប់មក គេចាប់ផ្ដើមយកធាងនោះ មកចៀរ យកតែផ្នែករឹង និងឆូតជាសរសៃវែងៗតូចល្មម យកប្រហែលកន្លះម៉ែត្រ ដើម្បីទុកជាខ្សែចងនំ។ នេះជាទម្លាប់របស់អ្នកស្រុកស្រែចំការដែលមានដាំដើមចេក ហើយវាមិនត្រឹមតែផ្ដល់ផលផ្លែសម្រាប់បរិភោគ និងលក់ប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ពួកគេ។។ ភាគច្រើនប្រជាជនខ្មែរ ច្រើនប្រើស្លឹកចេកណាំវ៉ា ដើម្បីវេច «អន្សម» ប៉ុន្តែមានតំបន់ ឬភូមិមួយចំនួន ក៏គេយកស្លឹកផ្អាវមកជំនួសស្លឹកចេកដែរ។ ចំពោះខ្សែសម្រាប់ចងនំ គេអាចប្រើខ្សែចេក ខ្សែក្រចៅ ឬខ្សែជ័រ អាស្រ័យលើតំបន់។ ចំណែកឯ «អង្ករដំណើប» គេត្រូវយកអង្ករទៅត្រាំទឹក ទុកប្រមាណជា៤ទៅ ៥ម៉ោង ដើម្បីឱ្យរីកសិន ទើបយកទៅលាងសម្អាត។ រួចទុកឱ្យស្រស់ទឹកបន្តិច ទើបគេយកអង្ករទៅលាយជាមួយសាច់ដូងកោសរួច អំបិល និងស្ករបន្តិច ។ ការយកអង្ករទៅត្រាំទឹកឱ្យរីក ព្រោះជាវិធីសាស្រ្តមួយជួយឱ្យនំស្ងោរទៅឆាប់ឆ្អិន និងកម្រិតភាពឆៅរបស់នំ ទាបជាងអង្ករមិនបានត្រាំទឹកឱ្យរីក។ ម្យ៉ាងវិញទៀតកាលណាអង្ករដំណើបដែលគេយកមកធ្វើនំអន្សមមិនបានយកទឹកត្រាំទេ នោះនំហ្នឹងស្ងោរមិនងាយឆ្អិន ជួនអត់ឆៅតែម្តង។ ចំណែកឯ «សណ្ដែកខៀវ» គេត្រូវយកសណ្ដែកទៅត្រាំទឹកទុក ៣ទៅ៤ម៉ោង ឱ្យរីកដូចទៅនឹងអង្ករដំណើបដែរ។ ពេលសណ្តែករីកហើយ គេចាប់ផ្តើមលាងសម្អាត ហើយយកវាទៅដាក់ដាំ គេច្រើនហៅថា ដាំបាយសណ្តែក ដើម្បីត្រៀមទុកធ្វើជាស្នូលអន្សម។ ពេលបាយសណ្ដែកពុះ គេអាចដាក់អំបិលចូលបន្តិចដើម្បីបន្ថែមរសជាតិរបស់វា។ រីឯ សាច់ជ្រូកបីជាន់យកវាទៅហាន់ជាចំណិតវែងៗ និងតូចល្មម ដើម្បីងាយស្រួលក្នុងការប្រឡាក់គ្រឿង និងធ្វើឲ្យសាច់ឆ្អិនឆាប់រហ័សល្អ ។ បន្ទាប់មកយកសាច់នោះ ទៅលាយជាមួយគ្រឿងទេសរួមមាន អំបិល ប៊ីចេង ស្ករ ម្រេច និងស្លឹកខ្លឹម លាយបញ្ចូលគ្នាឱ្យសព្វ ហើយទុកប្រហែល១ម៉ោងឱ្យចូលជាតិ។ របៀបវេច «អន្សម» ដំបូងបង្អស់គេត្រូវយកស្លឹកចេកដាក់ត្រួតពីលើគ្នា ពីរ ឬបីសន្លឹក មើលតាមសមគួរ រួចដាក់អង្ករនៅស្រទាប់ទីមួយ ពង្រាយសាច់អង្ករឱ្យស្មើ និងតូចជាងទំហំស្លឹកចេកបន្តិច ។ បន្ទាប់មកទើបដាក់សណ្ដែកបាយពង្រាយនៅស្រទាប់ទីពីរ និងដាក់សាច់ជ្រូកនៅស្រទាប់ទីបី។ បន្ថែមពីនេះគេត្រូវយកសណ្ដែកបាយបិតពីលើសាច់ជ្រូក ហើយទើបគេដាក់អង្ករពីលើរួចរាល់ហើយ ទើបគេចាប់ផ្តើមចាប់ជាយស្លឹកទាំងសងខាងផ្អឹបគ្នា ហើយមូរបញ្ចូលដើម្បីបន្តឹងឱ្យនំមានរាងមូល។ បន្ទាប់មកទៀត ទើបចាប់បត់ក្បាលនំម្ខាង ហើយដាក់នំបញ្ឈរ និងយកធាងចេកដែលបានកាត់ទុក មកបុកជញ្ជាន់បន្ថែមឱ្យសាច់អង្ករហាប់ល្មម ទើបគេចាប់ផ្តើមបត់ក្បាលនំមួយចំហៀងទៀត រួចយកទុកមួយអន្លើ។ បន្ទាប់ពីនេះទៅដល់វគ្គចងនំ អ្នកចងនំត្រូវតែប្រុងប្រយ័ត្ន ធ្វើយ៉ាងណាត្រូវរឹតឱ្យតឹងសាច់នំ ចៀសវាងពេលស្ងោរ សាច់អង្កររលាយចេញមកក្រៅ ជាហេតុធ្វើឱ្យនំខូច ឬឆាប់ផ្អូម។ នំវេចរួចហើយ ដល់ពេលត្រូវរៀបចំស្ងោរ។ ភាគច្រើនមុនដាក់នំចូលក្នុងឆ្នាំង គេអាចដាក់ស្លឹកចេក ឬឈើទ្រាប់ពីក្រោមបាតឆ្នាំង ទើបគេយកនំទៅតម្រៀបពីលើ។ វិធីសាស្រ្តនេះធ្វើយ៉ាងណា ដើម្បីចៀសវាងកុំឱ្យនំ ទៅផ្អឹបជាប់នឹងឆ្នាំង ជាហេតុធ្វើឱ្យនំងាយខ្លោច។ ចុងក្រោយបង្អស់ គេដាក់ស្លឹកចេកពីលើនំមួយជាន់ទៀត រួចហើយទើបចាក់ទឹកចូល ហើយគេក៏ត្រូវការដាក់ស្លឹកចេកពីលើមួយជាន់ទៀត គឺដើម្បីសង្តត់ ឬផ្ងំនំឱ្យក្តៅស្មើ។ ការស្ងោរនំអន្សម អាចប្រើពេលចន្លោះពី៤ ទៅ៥ម៉ោង ក្នុងរយៈពេលនេះ គេអាចថែមទឹកពី៣ ទៅ៥ដងទម្រាំដល់នំឆ្អិន។ ពេលស្ងោរពីដើមដល់ចប់ គេត្រូវឧស្សាហ៍ប្រែនំ ២ទៅ៣ដង ដើម្បីឱ្យនំឆ្អិនសព្វល្អ៕ ការលក់ផលិតផលតាមទីផ្សារ អាចត្រូវបានពង្រីកទៅកាន់ទីតាំងជាច្រើនដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន និងបង្កើនប្រាក់ចំណូល។ ការលក់តាមអនឡាញអាចត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ និងលក់ផលិតផល។ យើងទទួលកម្ម៉ង់សម្រាប់ពិធីបុណ្យផ្សេងៗ ដូចជា អាពាហ៍ពិពាហ៍ ឬពិធីជប់លៀងគ្រប់ប្រភេទ។ អ្នកក៏អាចបើកហាងផ្ទាល់ខ្លួន ដោយចាប់ផ្ដើមពីហាងតូចមួយសម្រាប់លក់នំ និងបង្អែមខ្មែរគ្រប់ប្រភេទ។ សម្រាប់អ្នកដែលមានជំនាញ និងបទពិសោធន៍ក្នុងការធ្វើនំ អ្នកអាចបើកវគ្គបង្រៀនធ្វើនំ។ ការប្រកបរបរធ្វើបង្អែម និងនំប្រពៃណីខ្មែរ គឺមិនត្រឹមតែជាការរកចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ម្ហូបអាហាររបស់ជាតិផងដែរ។